សេចក្តីស្លាប់គឹជាធម្មជាតិដែលទៀងទាត់បំផុតសម្រាប់មនុស្សគ្រប់ៗរូប ។ តែមុននឹងស្លាប់មនុស្សគួរតែបន្សល់ទុកនូវស្នាដៃល្អៗ និងកេរ្តិ៍ឈ្មោះកិត្តិយសឲ្យថ្លៃថ្នូរហើយពេលនៅរស់គ្មានមនុស្សគួរធ្វើខ្លួនអោយបានប្រសើរថ្លៃថ្លានិងអភិវឌ្ឍន៍ ។ ហេតុផលនេះហើយទើបមានសុភាសិតមួយពោលថា « កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប » ។ សត្វពស់ គឺជាសត្វមួយប្រភេទដែលគ្រប់គ្នាតែងខ្លាចរអា ដោយសារតែពិសដ៏កាចសាហាវរបស់វាអាចសម្លាប់មនុស្សបាន ដូចនេះហើយទើបមនុស្សគ្រប់គ្នាតែងតែវាយសម្លាប់ដោយមិនបង្អង់យូរ ។ ជាការពិតណាស់ការស្លាប់របស់សត្វពស់នេះមិនបានបន្សល់ទុកអ្វីដែលជាកេរដំណែល ឬក៏ឈ្មោះល្អបន្តិចក៏គ្មានដែរ មានតែធ្វើឲ្យគេខ្លាចរអា ហើយស្អប់ខ្ពើម និងខឹងសម្បារតែប៉ុណ្ណោះ ។ ដូច្នេះហើយ ការស្លាប់របស់ពស់គឺស្លាប់ដោយគ្មានតម្លៃ និងគ្មានការអាណិតអាសូរពីមនុស្សនោះទេ ។ ចំណែកឯសត្វកង្កែបវិញជាប្រភេទសត្វស្លូតបូត វាមិនចេះខាំមនុស្សនោះទេ។ ប៉ុន្តែការរស់នៅរបស់វាទៀតវិញ គឺមិនមានភាពល្អប្រសើរឡើយ ព្រោះវាមិនមានសមត្ថភាពកាយបង្កើតរន្ធដោយខ្លួនឯង ហើយចូលចិត្តរស់នៅក្នុងរន្ធរបស់សត្វដទៃស្រាប់តែប៉ុណ្ណោះ។ ថ្វីត្បិតតែវាគ្មានពិសកាចសាហាវដូចពស់ក៏ពិតមែន តែការស់នៅរបស់កង្កែបពោរពេញដោយភាពភ័យខ្លាច និងត្រូវជ្រកក្រោមទីពឹងរបស់អ្នកដទៃ។ ស្លាប់ដូចពស់ ចាស់បុរាណលោកប្រៀបធៀបទៅនឹង មនុស្សកាចសាហាវ មនុស្សយង់ឃ្នង ពេលទៅកន្លែងណាធ្វើឲ្យគេភ័យខ្លាចនៅកន្លែងនោះ គេបន់ឲ្យតែស្លាប់បាត់ទៅ។ មនុស្សប្រភេទនេះរស់នៅមិនបានបន្សល់ទុកស្នាដៃល្អ កិត្តិយស គុណធម៌ មនុស្សធម៌ឲ្យអ្នកជំនាន់ក្រោយចងចាំទេ។ ព្រោះពេលស្លាប់ទៅ គឺស្លាប់ជាមួយកេរ្តិ៍ឈ្មោះអាក្រក់គួរស្អប់ខ្ពើម ទោះស្លាប់ទៅហើយក្តី ក៏នៅតែមានគេស្អប់ទៀត ។ រស់ដូចកង្កែប លោកប្រៀបធៀបមនុស្សដែលរស់នៅខ្វះការអភិវឌ្ឍ មិនច្នៃប្រឌិត ឥតប្រយោជន៍ បានតែមាត់ឬស្រែករំខានថ្លង់គេឯងជុំវិញខ្លួន រស់ឥតខ្លឹមសារ។ ផ្ទុយទៅវិញតែងតែបង្កបញ្ហា នាំគ្រោះភ័យដល់អ្នកដទៃ ជាមនុស្សរស់ពឹងអាស្រ័យគេ គ្មានសេរីភាព និងគ្មានឯករាជ្យម្ចាស់ការទេ ។ សុភាសិតនេះទូន្មានមនុស្សកុំឲ្យស្លាប់ដូចសត្វពស់ ទោះបើពេលស្លាប់ទៅហើយ ក៏កុំធ្វើឲ្យគេស្អប់ កុំឲ្យគេបន់ឲ្យស្លាប់ ព្រោះកាលនៅរស់មិនបានបន្សល់ស្នាដៃល្អ គុណធម៌ មនុស្សធម៌គួរជាទីស្រឡាញ់រាប់អានសម្រាប់មនុស្សផងទាំងពួងទេ ។ ធ្វើជាមនុស្សគប្បីបន្សល់កេរ្តិ៍ឈ្មោះល្អសម្រាប់មនុស្សជំនាន់ក្រោយចងចាំ ពេលស្លាប់ទៅគេនឹកស្តាយស្រណោះ ។ កុំរស់ដូចកង្កែប គឺកុំរស់នៅឥតន័យ គ្មានការអភិវឌ្ឍខ្លួន គ្មានឯករាជ្យ គ្មានសេរីភាព រស់នៅដោយសារគេ ស្តាប់តាមតែបញ្ជារគេ និងរស់នៅសម្រាប់តែរំខានគេឯង នាំទុក្ខទោសដល់គេឯង មិនផ្តល់ប្រយោជន៍អ្វីដល់អ្នកជុំវិញខ្លួន ។ ចំណែកឯសុភាសិតទី២ "កុំធ្វើស្រែប្រវាស់កុំសង់ផ្ទះចូលគ្នា" មានន័យត្រង់ថា ការធ្វើស្រែដោយពឹងផ្អែកលើអ្នកដទៃ ឬការសង់ផ្ទះរួមគ្នា គឺអាចបង្កជាបញ្ហា ឬភាពរញ៉េរញ៉ៃនៅពេលក្រោយ។ ក្នុងន័យប្រៀបធៀប សុភាសិតនេះចង់បង្ហាញថា ការធ្វើអ្វីមួយដែលពាក់ព័ន្ធនឹងផលប្រយោជន៍រួមជាមួយអ្នកដទៃខ្លាំងពេក អាចនាំឲ្យមានភាពស្មុគស្មាញ ការយល់ច្រឡំ ការឈ្លោះប្រកែក ឬការបាត់បង់សិទ្ធិអំណាចផ្ទាល់ខ្លួន។ វាជាការដាស់តឿនឲ្យយើងចេះពឹងផ្អែកលើខ្លួនឯង មានឯករាជ្យភាពក្នុងការសម្រេចចិត្ត និងដោះស្រាយបញ្ហា កុំឲ្យរស់នៅដោយពឹងផ្អែក ឬជាប់ជំពាក់ជាមួយអ្នកដទៃច្រើនពេក។ តម្លៃអប់រំនៃសុភាសិតនេះ គឺបង្រៀនមនុស្សឲ្យចេះរស់នៅដោយម្ចាស់ការ មានភាពប៉ិនប្រសប់ក្នុងការរៀបចំផែនការជីវិតផ្ទាល់ខ្លួន ប្រកបដោយភាពវៃឆ្លាត និងគិតគូរហ្មត់ចត់ ដើម្បីចៀសវាងរាល់បញ្ហាដែលបណ្ដាលមកពីការរស់នៅលាយឡំ ឬពឹងផ្អែកលើអ្នកដទៃហួសហេតុ។ សុភាសិតទាំងពីរនេះ សុទ្ធតែមានតម្លៃខ្ពស់ក្នុងការអប់រំមនុស្សឲ្យចេះរស់នៅដោយមានសេចក្តីថ្លៃថ្នូរ មានគតិបណ្ឌិត និងចេះរៀបចំជីវិតឲ្យបានល្អប្រសើរ។